ការជួបជុំដោះដូរភាសាតាមអនឡាញ បានក្លាយជាជម្រើសដ៏ពេញនិយមបំផុតសម្រាប់អ្នកសិក្សាសម័យថ្មី ដោយសារមូលហេតុសំខាន់ៗជាច្រើន។ មូលហេតុចម្បងគឺភាពងាយស្រួល ដែលអនុញ្ញាតឱ្យអ្នករៀនអាចភ្ជាប់ទំនាក់ទំនងជាមួយអ្នកនិយាយភាសាកំណើតបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការជួបជុំតាមអនឡាញជួយកាត់បន្ថយការចំណាយលើការធ្វើដំណើរ និងពេលវេលា ដែលជាឧបសគ្គសម្រាប់អ្នកដែលមានកាលវិភាគមមាញឹក។ វាផ្ដល់នូវបរិយាកាសសិក្សាដែលមានផាសុកភាព និងមានសម្ពាធទាបជាងការរៀននៅក្នុងថ្នាក់រៀន។ ការជួបជុំនេះជួយឱ្យអ្នកសិក្សាមានឱកាសប្រើប្រាស់ភាសាដែលពួកគេកំពុងរៀន នៅក្នុងស្ថានភាពសន្ទនាពិតប្រាកដ និងមានលក្ខណៈធម្មជាតិ។ មូលហេតុសំខាន់មួយទៀតគឺការបើកចំហរឱ្យយើងស្វែងយល់ពីវប្បធម៌ចម្រុះតាមរយៈការនិយាយផ្ទាល់ជាមួយមនុស្សមកពីជុំវិញពិភពលោក។ វាជួយបង្កើនទំនុកចិត្តលើខ្លួនឯងក្នុងការនិយាយភាសាបរទេស ដោយសារការជួបជុំតាមអនឡាញច្រើនតែមានលក្ខណៈមិត្តភាព និងការយោគយល់។ បច្ចេកវិទ្យាឌីជីថលផ្ដល់នូវឧបករណ៍ជំនួយជាច្រើនដូចជា ការចែករំលែកអេក្រង់ និងការបកប្រែភ្លាមៗ ដែលសម្រួលដល់ការយល់ដឹង។ ការដោះដូរភាសាតាមអនឡាញអនុញ្ញាតឱ្យយើងជ្រើសរើសដៃគូសន្ទនាដែលមានចំណង់ចំណូលចិត្តដូចគ្នា ដើម្បីឱ្យការជជែកកាន់តែមានន័យ។ វាជាវិធីសាស្ត្រមួយក្នុងការកសាងបណ្ដាញទំនាក់ទំនងអន្តរជាតិ ដែលអាចផ្ដល់ផលប្រយោជន៍ដល់អាជីពការងារនាពេលអនាគត។ ដើម្បីបង្កើតទម្លាប់រៀនសូត្រដោយខ្លួនឯងតាមរយៈការអនុវត្តផ្ទាល់ ដែលជួយឱ្យការចងចាំពាក្យពេចន៍បានយូរអង្វែង។ ការរៀបចំសម្ភារៈឱ្យបានគ្រប់គ្រាន់សម្រាប់កិច្ចពិភាក្សាដោះដូរភាសាតាមអនឡាញ គឺជាកត្តាសំខាន់ដែលធានាឱ្យការរៀនសូត្រប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។ សម្ភារៈដំបូងដែលមិនអាចខ្វះបានគឺ កុំព្យូទ័រ ឬទូរស័ព្ទដៃឆ្លាតវៃដែលមានសមត្ថភាពខ្ពស់ក្នុងការដំណើរការកម្មវិធីវីដេអូខល។ បណ្តាញអ៊ីនធឺណិតដែលមានល្បឿនលឿន និងមានស្ថិរភាព គឺជាឧបករណ៍ចាំបាច់បំផុតដើម្បីជៀសវាងការដាច់រអាក់រអួលក្នុងពេលសន្ទនា។ កាសស្ដាប់ត្រចៀកដែលមានគុណភាពល្អ និងមានមីក្រូហ្វូនកាត់បន្ថយសម្លេងរំខាន ជួយឱ្យអ្នកអាចស្ដាប់ការបញ្ចេញសម្លេងបានច្បាស់ល្អ។ ការរៀបចំដំឡើងឧបករណ៍សម្រាប់កិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ឬ កម្មវិធីបកប្រែភាសានានា គឺជាការត្រៀមលក្ខណៈបែបបច្ចេកវិទ្យាដ៏ចាំបាច់បំផុត។ សៀវភៅកត់ត្រា និងប៊ិច គួរតែដាក់នៅជិតខ្លួនជានិច្ច ដើម្បីកត់ត្រាពាក្យថ្មីៗ ឬកំហុសឆ្គងដែលដៃគូបានកែតម្រូវឱ្យ។ វចនានុក្រមអនឡាញ ឬកម្មវិធីបកប្រែភាសា គឺជាសម្ភារៈជំនួយដ៏រហ័សនៅពេលដែលអ្នកនឹកពាក្យពេចន៍មិនឃើញក្នុងពេលសន្ទនា។ បញ្ជីប្រធានបទសន្ទនា ដែលបានត្រៀមទុកមុន ជួយឱ្យការជួបជុំមានភាពរស់រវើក និងមិនស្ងាត់ជ្រងំ។ កន្លែងអង្គុយដែលមានពន្លឺគ្រប់គ្រាន់ពីខាងមុខ ជួយឱ្យមុខមាត់របស់អ្នកមើលទៅស្រស់ថ្លា និងមានទំនុកចិត្តក្នុងកាមេរ៉ា។ នាឡិកាសម្រាប់មើលពេលវេលា ជួយឱ្យអ្នកអាចបែងចែកម៉ោងនិយាយភាសាខុសៗគ្នាជាមួយដៃគូបានស្មើភាពគ្នា។ ទឹកផឹកមួយដបក៏ជាសម្ភារៈចាំបាច់ ដើម្បីជួយសម្រួលដល់បំពង់កនៅពេលដែលត្រូវនិយាយច្រើនក្នុងរយៈពេលយូរ។ បរិស្ថានដែលស្ងប់ស្ងាត់ និងគ្មានសម្លេងរំខានពីខាងក្រៅ គឺជាសម្ភារៈអរូបិយដែលជួយដល់ការផ្ដោតអារម្មណ៍។ ការរៀបចំរូបភាព ឬវីដេអូខ្លីៗទុកចែករំលែកលើអេក្រង់ ជួយឱ្យការពិពណ៌នាអំពីវប្បធម៌កាន់តែមានភាពទាក់ទាញ។ ការត្រៀមផ្នត់គំនិតដែលបើកចំហ និងភាពក្លាហានក្នុងការនិយាយ គឺជាសម្ភារៈដ៏មានតម្លៃបំផុតរបស់អ្នកសិក្សា។ ការជួបជុំដោះដូរភាសាតាមអនឡាញ គឺជាវេទិកាបើកចំហដែលទាក់ទាញមនុស្សចម្រុះវ័យមកពីជុំវិញពិភពលោកឱ្យចូលរួមរៀនសូត្រពីគ្នាទៅវិញទៅមក។ ក្រុមយុវជនដែលជាសិស្សនិស្សិត គឺជាអ្នកចូលរួមយ៉ាងសកម្មបំផុត ដើម្បីពង្រឹងសមត្ថភាពភាសាបរទេសសម្រាប់ត្រៀមខ្លួនក្នុងការប្រឡង ឬស្វែងរកអាហារូបករណ៍។ យុវជនក្នុងវ័យនេះ ច្រើនតែមានភាពរហ័សរហួនក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងកម្មវិធីជួបជុំអនឡាញផ្សេងៗដោយមិនមានការលំបាក។ សម្រាប់វ័យធ្វើការ ឬអ្នកអាជីព ការជួបជុំដោះដូរភាសាតាមអនឡាញជួយឱ្យពួកគេពង្រឹងជំនាញទំនាក់ទំនងសម្រាប់ប្រើប្រាស់ក្នុងមុខជំនួញ និងកិច្ចការងារអន្តរជាតិ។ មនុស្សក្នុងវ័យកណ្ដាល ប្រើប្រាស់វេទិកានេះដើម្បីពង្រីកចំណេះដឹងបន្ថែម និងស្វែងយល់ពីវប្បធម៌បរទេសជាការកម្សាន្តបន្ទាប់ពីសម្រាកពីការងារ។ សូម្បីតែមនុស្សវ័យចូលនិវត្តន៍ ក៏បានប្រើប្រាស់ការដោះដូរភាសាតាមអនឡាញដើម្បីរក្សាភាពរស់រវើកនៃខួរក្បាល និងបង្កើតមិត្តភាពថ្មីៗពីចម្ងាយ។ ភាពចម្រុះនៃវ័យនេះ បង្កើតឱ្យមានការផ្លាស់ប្តូរបទពិសោធន៍ជីវិតដ៏សម្បូរបែប រវាងមនុស្សជំនាន់មុន និងមនុស្សជំនាន់ក្រោយតាមរយៈភាសា។ កុមារ និងយុវវ័យតូចៗ ក៏អាចចូលរួមបានក្រោមការត្រួតពិនិត្យពីអាណាព្យាបាល ដើម្បីបណ្ដុះជំនាញភាសាតាំងពីវ័យក្មេង។ ការជួបជុំគ្នានៃមនុស្សគ្រប់វ័យ ជួយលុបបំបាត់គម្លាតជំនាន់ និងបង្កើតឱ្យមានការយោគយល់គ្នាទៅវិញទៅមកក្នុងកម្រិតសកល។ ការដោះដូរភាសាតាមអនឡាញបានបង្ហាញថា ការរៀនសូត្រមិនមានដែនកំណត់អាយុឡើយ ដរាបណាយើងមានចិត្តចង់ចេះដឹង និងមានអ៊ីនធឺណិតប្រើប្រាស់។ ការជ្រើសរើសប្រធានបទសម្រាប់ការជួបជុំដោះដូរភាសាតាមអនឡាញ គឺជាចំណុចស្នូលដែលធ្វើឱ្យការសន្ទនាមានភាពរស់រវើក និងជួយឱ្យអ្នករៀនអាចប្រើប្រាស់វាក្យសព្ទបានយ៉ាងសម្បូរបែប។ ប្រធានបទដំបូងដែលងាយស្រួលបំផុតគឺ ការណែនាំខ្លួន និងការចែករំលែកអំពីប្រវត្តិរូបសង្ខេបផ្ទាល់ខ្លួន។ ការពិភាក្សាអំពីអាហារ និងមុខម្ហូបប្រចាំតំបន់ គឺជាប្រធានបទដ៏ពេញនិយមដែលជួយឱ្យយើងស្វែងយល់ពីវប្បធម៌របស់គ្នាទៅវិញទៅមក។ អ្នកអាចជជែកអំពីទម្លាប់ប្រចាំថ្ងៃ និងរបៀបរៀបចំពេលវេលា ដើម្បីរៀនពាក្យពេចន៍ដែលទាក់ទងនឹងសកម្មភាពរស់នៅ។ ប្រធានបទស្ដីពីការធ្វើដំណើរ និងទីកន្លែងកម្សាន្តល្បីៗ ជួយឱ្យការសន្ទនាមានភាពរីករាយ និងពោរពេញដោយការស្រមៃ។ ការចែករំលែកអំពីចំណូលចិត្តផ្ទាល់ខ្លួនដូចជា ការស្ដាប់តន្ត្រី ការមើលភាពយន្ត ឬការអានសៀវភៅ ជួយឱ្យដៃគូសន្ទនាកាន់តែមានភាពជិតស្និទ្ធ។ ប្រធានបទអំពីពិធីបុណ្យជាតិ និងទំនៀមទម្លាប់ប្រពៃណី គឺជាឱកាសដ៏ល្អក្នុងការបង្ហាញពីអត្តសញ្ញាណជាតិរៀងៗខ្លួន។ អ្នកអាចពិភាក្សាអំពីគោលដៅអនាគត និងអាជីពការងារដែលអ្នកចង់សម្រេចបាន ដើម្បីប្រើប្រាស់វាក្យសព្ទកម្រិតខ្ពស់។ ការជជែកអំពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ជួយឱ្យអ្នកមានសមត្ថភាពបញ្ចេញមតិលើបញ្ហាសកល។ ប្រធានបទស្ដីពីបច្ចេកវិទ្យា និងការប្រើប្រាស់បណ្ដាញសង្គម គឺជាអ្វីដែលយុវជនសម័យថ្មីចូលចិត្តលើកយកមកពិភាក្សា។ ការដោះដូរបទពិសោធន៍អំពីការរៀនភាសាផ្ទាល់ ដូចជាការលំបាក និងគន្លឹះជោគជ័យ ក៏ជាប្រធានបទដែលមានប្រយោជន៍បំផុត។ អ្នកអាចជជែកអំពីសត្វចិញ្ចឹម និងក្ដីស្រឡាញ់ចំពោះសត្វ ដែលជាប្រធានបទដ៏កក់ក្ដៅ និងងាយស្រួលនិយាយ។ ការពិភាក្សាអំពីកីឡា និងការថែទាំសុខភាព ជួយឱ្យអ្នករៀនពាក្យបច្ចេកទេសទាក់ទងនឹងរាងកាយ និងចលនា។ ប្រធានបទស្ដីពីវិទ្យាសាស្ត្រ និងការរកឃើញថ្មីៗ ជួយពង្រីកចំណេះដឹងទូទៅក្នុងពេលរៀនភាសា។ អ្នកអាចសាកល្បងជជែកអំពីចិត្តវិទ្យា និងការគ្រប់គ្រងអារម្មណ៍ ដើម្បីប្រើប្រាស់ភាសាក្នុងកម្រិតស៊ីជម្រៅ។ ការពិភាក្សាអំពីភាពខុសគ្នារវាងជីវិតនៅទីក្រុង និងជីវិតនៅជនបទ ផ្ដល់នូវទស្សនវិស័យប្លែកៗពីគ្នា។ ប្រធានបទអំពីសម្លៀកបំពាក់ និងនិន្នាការម៉ូដទាន់សម័យ គឺជាអ្វីដែលជួយឱ្យការសន្ទនាមានភាពទាក់ទាញ។ អ្នកអាចលើកយកព្រឹត្តិការណ៍ព័ត៌មានអន្តរជាតិមកជជែក ដើម្បីហាត់ការបកស្រាយ និងការតស៊ូមតិ។ ការជជែកអំពីតួអង្គល្បីៗ ឬបុគ្គលដែលជាគំរូក្នុងជីវិត ជួយឱ្យអ្នកអាចរៀបរាប់ពីលក្ខណៈសម្បត្តិរបស់មនុស្ស។ ប្រធានបទស្ដីពីការអប់រំ និងប្រព័ន្ធសិក្សានៅតាមប្រទេសនីមួយៗ ផ្ដល់នូវចំណេះដឹងផ្នែករៀបចំរចនាសម្ព័ន្ធសង្គម។ ការជ្រើសរើសប្រធានបទដែលដៃគូទាំងសងខាងចាប់អារម្មណ៍ នឹងធ្វើឱ្យការជួបជុំដោះដូរភាសាតាមអនឡាញទទួលបានលទ្ធផលល្អបំផុត។ ការចូលរួមក្នុងកិច្ចសន្ទនាដោះដូរភាសាតាមអនឡាញ គឺជាដំណើរការដ៏រស់រវើកមួយដែលទាមទារនូវជំហាន និងសកម្មភាពជាក់លាក់ ដើម្បីធានាបាននូវការរៀនសូត្រប្រកបដោយលទ្ធផល។ ជំហានដំបូងគឺការចូលទៅកាន់ការជួបជុំអនឡាញឱ្យបានមុនពេលបន្តិច ដើម្បីពិនិត្យមើលបច្ចេកទេសសម្លេង និងកាមេរ៉ា។ សកម្មភាពចាប់ផ្ដើមដោយការសួរសុខទុក្ខ និងការណែនាំខ្លួនយ៉ាងរាក់ទាក់ ដើម្បីបំបែកភាពអៀនខ្មាសជាមួយដៃគូសន្ទនាថ្មី។ បន្ទាប់មក អ្នកត្រូវព្រមព្រៀងជាមួយដៃគូអំពីការបែងចែកពេលវេលាសម្រាប់ភាសានីមួយៗឱ្យបានច្បាស់លាស់ និងស្មើភាពគ្នា។ សកម្មភាពបន្ទាប់គឺការជ្រើសរើសប្រធានបទសន្ទនាណាមួយដែលអ្នកទាំងពីរបានត្រៀមទុក ឬចាប់អារម្មណ៍ចង់ជជែក។ ក្នុងកំឡុងពេលសន្ទនា អ្នកត្រូវព្យាយាមនិយាយឱ្យបានច្រើន និងប្រើប្រាស់វាក្យសព្ទថ្មីៗដែលអ្នកបានរៀនពីមុនមក។ សកម្មភាពស្ដាប់ដោយយកចិត្តទុកដាក់ គឺជាចំណុចសំខាន់ដើម្បីយល់ពីការបញ្ចេញសម្លេង និងការប្រើប្រាស់ពាក្យរបស់ដៃគូ។ អ្នកគួរលើកទឹកចិត្តដៃគូឱ្យជួយកែតម្រូវរាល់កំហុសឆ្គងនៃការបញ្ចេញសម្លេង ឬវេយ្យាករណ៍របស់អ្នកភ្លាមៗ។ ការប្រើប្រាស់កាយវិការ និងទឹកមុខតាមរយៈកាមេរ៉ា ជួយឱ្យការប្រាស្រ័យទាក់ទងកាន់តែមានភាពយល់ដឹង និងមានលក្ខណៈធម្មជាតិ។ នៅពេលជួបពាក្យដែលពិបាកយល់ អ្នកអាចសកម្មក្នុងការសួរដេញដោល ឬសុំឱ្យដៃគូពន្យល់ដោយប្រើពាក្យសាមញ្ញជាងមុន។ សកម្មភាពកត់ត្រាពាក្យគន្លឹះ ឬឃ្លាឃ្លោងសំខាន់ៗចូលក្នុងសៀវភៅចំណាំ ជួយឱ្យអ្នកមិនងាយភ្លេចនូវអ្វីដែលបានរៀន។ ការប្រើប្រាស់ប្រអប់សារ ដើម្បីវាយពាក្យដែលស្ដាប់មិនច្បាស់ គឺជាវិធីសាស្ត្រជំនួយដ៏មានប្រសិទ្ធភាពក្នុងសម័យអនឡាញ។ អ្នកអាចចែករំលែកអេក្រង់ ដើម្បីបង្ហាញរូបភាព ឬអត្ថបទខ្លីៗ ដែលធ្វើឱ្យការសន្ទនាកាន់តែមានភាពទាក់ទាញ។ សកម្មភាពចោទសួរត្រឡប់ទៅដៃគូវិញ ជួយរក្សាលំនឹងនៃកិច្ចសន្ទនា និងបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកចំពោះពួកគេ។ នៅពេលដល់ម៉ោងប្ដូរភាសា អ្នកត្រូវផ្លាស់ប្ដូរមកនិយាយភាសាកំណើតរបស់អ្នកវិញ ដើម្បីជួយបង្រៀនដៃគូឱ្យបានល្អបំផុត។ ការពន្យល់ពីអត្ថន័យនៃពាក្យក្នុងបរិបទវប្បធម៌របស់អ្នក ជួយឱ្យដៃគូយល់ដឹងពីភាសាបានស៊ីជម្រៅជាងមុន។ សកម្មភាពសើចសប្បាយ និងការលេងសើចខ្លះៗ ជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យការរៀនមានភាពរីករាយ។ អ្នកគប្បីផ្ដល់នូវមតិកែលម្អប្រកបដោយភាពវិជ្ជមាន និងការលើកទឹកចិត្តដល់ដៃគូសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ។ មុនពេលបញ្ចប់ការជួបជុំ អ្នកគួរធ្វើការសង្ខេបនូវចំណុចសំខាន់ៗ ឬពាក្យថ្មីៗដែលអ្នកទាំងពីរបានដោះដូរគ្នា។ សកម្មភាពចុងក្រោយគឺការអរគុណ និងការកំណត់កាលវិភាគសម្រាប់ការជួបជុំដោះដូរភាសានៅពេលក្រោយទៀត។ ការអនុវត្តតាមជំហានសកម្មទាំងនេះ នឹងផ្លាស់ប្តូរការជួបជុំអនឡាញឱ្យទៅជាថ្នាក់រៀនដ៏មានឥទ្ធិពលបំផុត។ ការជួបជុំដោះដូរភាសាតាមអនឡាញ គឺជាវិធីសាស្ត្រសិក្សាដ៏ទំនើបដែលនាំមកនូវសារៈសំខាន់ និងអត្ថប្រយោជន៍មហាសាលសម្រាប់អ្នកសិក្សាភាសាក្នុងយុគសម័យឌីជីថលនេះ។ សារៈសំខាន់ចម្បងបំផុតគឺការផ្ដល់ឱកាសឱ្យអ្នកសិក្សាបានអនុវត្តការនិយាយជាមួយម្ចាស់ភាសាពិតៗដោយមិនចាំបាច់ធ្វើដំណើរទៅក្រៅប្រទេស។ វាជួយលុបបំបាត់របាំងភូមិសាស្ត្រ ដោយអនុញ្ញាតឱ្យមនុស្សជុំវិញពិភពលោកអាចភ្ជាប់ទំនាក់ទំនងគ្នាបានយ៉ាងរហ័ស។ អត្ថប្រយោជន៍ដ៏ធំធេងគឺការជួយបង្កើនភាពក្លាហាន និងទំនុកចិត្តក្នុងការប្រាស្រ័យទាក់ទងដោយផ្ទាល់មាត់។ ការជួបជុំអនឡាញជួយឱ្យអ្នករៀនបានដឹងពីរបៀបប្រើប្រាស់ពាក្យស្លោក និងភាសានិយាយតាមបែបធម្មជាតិដែលមិនមាននៅក្នុងសៀវភៅពុម្ព។ វាគឺជាមធ្យោបាយដែលមានតម្លៃទាប ឬមិនអស់ប្រាក់ទាល់តែសោះ ដែលជួយសន្សំសំចៃថវិកាបានយ៉ាងច្រើនសម្រាប់អ្នកសិក្សា។ ការដោះដូរភាសាតាមអនឡាញជួយពង្រឹងសមត្ថភាពស្ដាប់ និងការយល់ដឹងពីសម្លេងសង្កត់ខុសៗគ្នានៃតំបន់នីមួយៗ។ វាបើកឱកាសឱ្យយើងស្វែងយល់ពីវប្បធម៌ ទំនៀមទម្លាប់ និងផ្នត់គំនិតរបស់ជនជាតិដទៃក្នុងកម្រិតស៊ីជម្រៅ។ ការរៀនតាមរយៈការសន្ទនាផ្ទាល់ជួយឱ្យខួរក្បាលចងចាំពាក្យពេចន៍ និងរចនាសម្ព័ន្ធល្បះបានយូរអង្វែងជាងការទន្ទេញមេរៀន។ វាផ្ដល់នូវភាពបត់បែនខ្ពស់នៃពេលវេលា ដែលអនុញ្ញាតឱ្យយើងរៀបចំកាលវិភាគសិក្សាទៅតាមភាពទំនេររៀងៗខ្លួន។ ការជួបជុំតាមអនឡាញជួយពង្រឹងជំនាញបច្ចេកវិទ្យា និងការប្រើប្រាស់កម្មវិធីឌីជីថលផ្សេងៗក្នុងពេលតែមួយ។ វាជួយបង្កើតបណ្ដាញមិត្តភាពអន្តរជាតិ ដែលអាចនាំមកនូវឱកាសការងារ ឬការធ្វើអាជីវកម្មឆ្លងដែននាពេលអនាគត។ ការដោះដូរភាសាជួយបណ្ដុះស្មារតីចេះជួយគ្នាទៅវិញទៅមក តាមរយៈការបង្រៀនភាសាកំណើតរបស់យើងទៅកាន់អ្នកដទៃ។ វាជួយឱ្យយើងមានភាពឆ្លាតវៃផ្នែកវប្បធម៌ ដែលជាគុណសម្បត្តិដ៏សំខាន់សម្រាប់ការរស់នៅក្នុងសង្គមសកលភាវូបនីយកម្ម។ ការអនុវត្តជាទៀងទាត់តាមអនឡាញជួយឱ្យការនិយាយភាសាកាន់តែមានភាពរលូន និងកាត់បន្ថយការភ័យខ្លាចចំពោះកំហុសឆ្គង។ វាក៏ជាវិធីសាស្ត្រកម្សាន្តមួយបែបដែលធ្វើឱ្យការរៀនភាសាមិនមានភាពធុញទ្រាន់ និងពោរពេញដោយភាពរីករាយ។ ការជួបជុំនេះអនុញ្ញាតឱ្យយើងជួបដៃគូសន្ទនាដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា ដែលធ្វើឱ្យការពិភាក្សាកាន់តែមានខ្លឹមសារ។ វាជួយពង្រីកចំណេះដឹងទូទៅតាមរយៈការដោះដូរព័ត៌មាន និងព្រឹត្តិការណ៍ផ្សេងៗពីបណ្ដាប្រទេសជុំវិញពិភពលោក។ ការរៀនតាមអនឡាញផ្ដល់នូវសុវត្ថិភាព និងភាពឯកជនខ្ពស់ ដោយយើងអាចសិក្សាពីក្នុងផ្ទះផ្ទាល់ខ្លួនបានយ៉ាងមានផាសុកភាព។ វាជួយឱ្យយើងក្លាយជាបុគ្គលដែលមានចិត្តទូលាយ និងចេះយោគយល់ចំពោះភាពខុសគ្នានៃការបញ្ចេញសម្លេងរបស់មនុស្សម្នាក់ៗ។ វាគឺជាឧបករណ៍ដ៏មានឥទ្ធិពលបំផុតក្នុងការបំប្លែងចំណេះដឹងទ្រឹស្ដីឱ្យទៅជាជំនាញអនុវត្តជាក់ស្ដែងប្រកបដោយប្រសិទ្ធភាព។ សរុបសេចក្ដីមក ការជួបជុំដោះដូរភាសាតាមអនឡាញ គឺជា សាលារៀនគ្មានព្រំដែន ដែលផ្តល់នូវអត្ថប្រយោជន៍លើសពីការចេះត្រឹមតែភាសា។ វាគឺជាការផ្សារភ្ជាប់គ្នារវាងមនុស្សជាតិ បច្ចេកវិទ្យា និងការអប់រំ ដែលជួយឱ្យបុគ្គលម្នាក់ៗអាចអភិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស តាមរយៈការអនុវត្តផ្ទាល់ និងការផ្លាស់ប្តូរវប្បធម៌។ ក្នុងសម័យកាលដែលពិភពលោកកាន់តែខិតជិតគ្នា ការចូលរួមក្នុងកម្មវិធីដោះដូរភាសាអនឡាញ មិនត្រឹមតែជួយឱ្យយើងនិយាយភាសាបានស្ទាត់ជំនាញប៉ុណ្ណោះទេ។ ប៉ុន្តែថែមទាំងជួយឱ្យយើងក្លាយជា ពលរដ្ឋសកល ដែលមានចំណេះដឹង និងទំនាក់ទំនងទូលំទូលាយផងដែរ។